ផ្លែសាឡាក់ ឬប្រជាជនខ្មែរនិយមហៅថា ផ្លែរកាំ គឺជាផ្លែឈើត្រូពិចមួយប្រភេទដែលមានភាពល្បីល្បាញនិងពេញនិយមខ្លាំងក្នុងប្រទេសកម្ពុជា។ ទោះបីជាសម្បករបស់វាមានស្រកាស្រដៀងនឹងពស់ក៏ដោយ ផ្លែឈើនេះបានទាក់ទាញចិត្តអ្នកបរិភោគមិនថាចាស់ឬក្មេងនោះឡើយ។ មូលហេតុចម្បងដែលនាំឱ្យផ្លែសាឡាក់ទទួលបានការគាំទ្រខ្លាំងក្លា គឺដោយសារតែវាមានរសជាតិពិសេស ប្លែកពីគេ។ រសជាតិជូរអែមលាយគ្នា គឺជាចំណុចដ៏សំខាន់របស់ផ្លែសាឡាក់។ ផ្លែឈើនេះមិនត្រឹមតែមានរសជាតិផ្អែមដូចផ្លែឈើធម្មតាទេ តែវាមានរសជាតិជូរលាយជាមួយផ្អែមដែលធ្វើឱ្យមានតុល្យភាពក្នុងការបរិភោគ គឺមិនផ្អែមពេកហើយក៏មិនជូរពេកដែរ។ រីឯ ក្លិនក្រអូបឈ្ងុយ របស់វាក៏ជាកត្តាមួយដ៏សំខាន់ផងដែរ។ នៅពេលដែលអ្នកបកសម្បកចេញ អ្នកនឹងទទួលបានក្លិនក្រអូបឈ្ងុយឈ្ងប់ដែលធ្វើឱ្យអ្នកចង់បរិភោគភ្លាមៗ។ លើសពីនេះ ផ្លែសាឡាក់មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ព្រោះវាសម្បូរទៅដោយសារធាតុចិញ្ចឹម ល្អសម្រាប់សុខភាពភ្នែក ក្រពះ ហើយជួយគ្រប់គ្រងកម្រិតជាតិស្ករ ក្នុងឈាម។ ជាពិសេសវាល្អខ្លាំងចំពោះស្រ្តីដែលមានផ្ទៃពោះផងដែរ។ ទន្ទឹមនឹងនេះ វាមានតម្លៃសមរម្យ ហើយអាចងាយស្រួលក្នុងការរកទិញ ដែលធ្វើឱ្យផ្លែសាឡាក់មានប្រជាប្រិយភាពខ្លាំង។ ដូច្នេះ ទាំងរសជាតិប្លែក ក្លិនក្រអូប និងអត្ថប្រយោជន៍សុខភាព រួមទាំងភាពងាយស្រួលក្នុងការទិញ គឺសុទ្ធតែជាកត្តារួមចំណែកធ្វើឱ្យផ្លែសាឡាក់ក្លាយជាជម្រើសដ៏ពេញនិយមមួយរបស់ប្រជាជនកម្ពុជា។ រដូវកាលផ្លែសាឡាក់នៅប្រទេសកម្ពុជាជាទូទៅចាប់ផ្ដើមពី ចុងខែសីហា ដល់ខែតុលា ។ មូលហេតុដែលខែសីហាដល់ខែតុលាត្រូវបានចាត់ទុកជារដូវកាលផ្លែសាឡាក់ គឺដោយសារតែនៅពេលនោះអាកាសធាតុអំណោយផលដែលធ្វើឱ្យដំណាំទទួលបានផលច្រើន។ ក្នុងអំឡុងរដូវនេះ ផ្លែសាឡាក់មានច្រើននៅលើទីផ្សារ ដូចជានៅតាមផ្សារធំៗ ឬតូបលក់ផ្លែឈើទូទៅ ដោយសារតែផ្លែសាឡាក់មានច្រើននៅរដូវកាលរបស់វា តម្លៃក៏មានភាពសមរម្យ និងងាយស្រួលរកទិញផងដែរ។ បើទោះបីជារដូវកាលរបស់វាមានរយៈពេលខ្លីក៏ដោយ ក៏នៅពេលខ្លះអ្នកអាចរកទិញផ្លែសាឡាក់បាននៅរដូវផ្សេងទៀតដែរ។ ប៉ុន្តែវាមិនសូវសម្បូរដូចរដូវកាលពេញនោះទេ ហើយតម្លៃក៏អាចថ្លៃជាងមុនបន្តិចដែរ។ ក្រៅពីការបរិភោគផ្លែស្រស់ៗ ប្រជាជនខ្មែរក៏បានយកផ្លែសាឡាក់មកកែច្នៃជាអាហារ និងបង្អែមជាច្រើនមុខ ដែលសុទ្ធសឹងតែមានរសជាតិប្លែកពិសាផងដែរ។ គេយកផ្លែសាឡាក់ដែលនៅខ្ចី ឬទុំល្មម មកបកសំបកចេញ ហើយត្រាំវាជាមួយនឹងទឹកស្ករនិងអំបិល។ សាឡាក់ត្រាំមានរសជាតិជូរអែមដែលងាយស្រួលបរិភោគ ហើយអាចរក្សាទុកបានយូរទៀតផង។ មួយវិញទៀត សម្រាប់អ្នកដែលចូលចិត្តរសជាតិហឹរ ការយកផ្លែសាឡាក់ខ្ចីមកជ្រលក់ជាមួយ អំបិលម្ទេស គឺជាជម្រើសដ៏ល្អ។ ក្រៅពីនេះ ផ្លែសាឡាក់ក៏អាចយកទៅធ្វើជាបង្អែមផងដែរ។ គេយកសាឡាក់មកដាក់ជាមួយទឹកកក រួចបន្ថែមទឹកដោះគោខាប់ ឬទឹកស្ករស ដើម្បីបង្កើនរសជាតិផ្អែម។ ប្រទេសកម្ពុជាមានលក្ខខណ្ឌអំណោយផលល្អសម្រាប់ការដាំដុះដំណាំត្រូពិចជាច្រើនប្រភេទ រួមទាំងផ្លែសាឡាក់ផងដែរ។ ជាក់ស្តែង ផ្លែឈើនេះអាចដាំដុះបានយ៉ាងល្អនៅតំបន់មួយចំនួននៃប្រទេសកម្ពុជា ជាពិសេសនៅខេត្តជាប់មាត់សមុទ្រដូចជា ខេត្តកំពត ដែលមានអាកាសធាតុនិងលក្ខណៈដីសមស្រប។ មានកសិករខ្មែរខ្លះបានចាប់ផ្តើមដាំដុះផ្លែឈើនេះសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយការដាំដុះក៏មានលក្ខណៈល្អប្រសើរផងដែរ។ ទោះជាយ៉ាងនេះក្តី ផ្លែសាឡាក់ដែលលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ភាគច្រើនគឺនៅតែនាំចូលមកពីប្រទេសជិតខាង ។ មូលហេតុចម្បងគឺដោយសារតែការដាំដុះក្នុងស្រុកនៅមានកម្រិតតិចតួចនៅឡើយ ហើយមិនទាន់អាចផ្គត់ផ្គង់តម្រូវការទីផ្សារដ៏ធំបានគ្រប់គ្រាន់នៅឡើយទេ។ ការនាំចូលនេះគឺដើម្បីបំពេញតម្រូវការរបស់ប្រជាជនដែលចូលចិត្តបរិភោគផ្លែឈើនេះ។